ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងការរីកចម្រើនសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជា ការចូលប្រើប្រាស់សៀវភៅ និងការរៀនសូត្របែបច្នៃប្រឌិតនៅតែជាបញ្ហាប្រឈមធំមួយដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ នេះបណ្តាលមកពីកត្តាស្មុគស្មាញជាច្រើនដែលទាមទារការយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយរួមគ្នាប្រកបដោយចីរភាព។ មូលហេតុចម្បងមួយដែលធ្វើឱ្យការចូលប្រើប្រាស់សៀវភៅ និងការរៀនសូត្របែបច្នៃប្រឌិតនៅមានកម្រិត គឺ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងធនធានអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអប់រំប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា បណ្ណាល័យសាធារណៈ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល មានចំនួនតិចតួចបំផុត ហើយគុណភាពក៏មិនទាន់បានល្អប្រសើរដែរ។ បណ្ណាល័យដែលមានស្រាប់ជាទូទៅខ្វះខាត សៀវភៅថ្មីៗ សម្បូរបែប និងសម្ភារៈសិក្សា ទំនើបៗផ្សេងទៀត។ សៀវភៅភាគច្រើនជាសៀវភៅចាស់ៗ ឬជាឯកសារយោងដែលមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ជាពិសេសសិស្សានុសិស្សវ័យក្មេង។ ការរៀបចំ ការចាត់ថ្នាក់ និងការគ្រប់គ្រងបណ្ណាល័យក៏នៅមានកម្រិតផងដែរ ដែលធ្វើឱ្យពិបាកក្នុងការស្វែងរកសៀវភៅ ឬឯកសារដែលត្រូវការជាចាំបាច់។ វាធ្វើឱ្យមុខងាររបស់បណ្ណាល័យជាមជ្ឈមណ្ឌលសិក្សាមានភាពខ្សោយ។ សាលារៀនជាច្រើន ជាពិសេសនៅតាមខេត្តដាច់ស្រយាល ជួបប្រទះនូវបញ្ហាខ្វះខាតឯកសារសិក្សា សៀវភៅជំនួយ សៀវភៅពុម្ព និងសម្ភារៈពិសោធន៍វិទ្យាសាស្ត្រជាក់ស្តែង។ សិស្សានុសិស្សពឹងផ្អែកតែលើសៀវភៅគោលដែលផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជួនកាលមិនគ្រប់គ្រាន់សម្រាប់ការពង្រីកចំណេះដឹង ឬការស្រាវជ្រាវបន្ថែម។ ការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាសម្រាប់ការរៀនសូត្រ ក៏នៅមានកម្រិតខ្លាំងផងដែរ ដូចជា កុំព្យូទ័រ អុីនធឺណេត ម៉ាស៊ីនបញ្ចាំងស្លាយ ឬឧបករណ៍ឌីជីថលផ្សេងៗ ដែលជាកត្តាគន្លឹះក្នុងការជំរុញការរៀនសូត្របែបទំនើប និងច្នៃប្រឌិត។ ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ ការចូលប្រើប្រាស់ធនធានឌីជីថលសម្រាប់ការរៀនសូត្រនៅកម្ពុជានៅមានកម្រិតនៅឡើយ។ មូលដ្ឋានទិន្នន័យអនឡាញ វីដេអូបង្រៀន ឬកម្មវិធីសិក្សាអន្តរកម្ម មិនទាន់សម្បូរបែប និងមិនទាន់ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅឡើយ។ ម្យ៉ាងវិញទៀត ការខ្វះខាតឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួន និងការតភ្ជាប់អ៊ីនធឺណេតនៅតាមតំបន់ជនបទ ដែលមានតម្លៃថ្លៃ ក៏ជាឧបសគ្គដ៏ធំមួយដែលរារាំងសិស្សមិនឱ្យទទួលបានធនធានទាំងនេះ។ ក្រៅពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា ក៏ជាកត្តារារាំងដ៏សំខាន់ដល់ការរៀនសូត្របែបច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស។ គ្រូបង្រៀនជាច្រើននៅតែបន្តប្រើប្រាស់វិធីសាស្ត្របង្រៀនបែបប្រពៃណី ដែលផ្តោតសំខាន់លើការ រៀនទន្ទេញចាំ និងការបញ្ជូនចំណេះដឹងពីគ្រូទៅសិស្សតែមួយគត់។ វិធីសាស្ត្រនេះមិនជំរុញឲ្យសិស្សមានគំនិតច្នៃប្រឌិត ការគិតពិចារណា ការវិភាគ ឬការដោះស្រាយបញ្ហាជាក់ស្តែងឡើយ។ គ្រូបង្រៀនមិនទាន់ត្រូវបានបណ្តុះបណ្តាលគ្រប់គ្រាន់លើវិធីសាស្ត្របង្រៀនបែបថ្មីៗ ដែលផ្តោតលើសិស្សជាកណ្តាល និងជំរុញការចូលរួមសកម្មរបស់សិស្ស ការធ្វើការងារជាក្រុម និងការគិតបែបរិះគិត។ កម្មវិធីសិក្សាដែលមានស្រាប់មួយចំនួននៅតែមិនទាន់ត្រូវបានកែសម្រួលឱ្យទាន់សម័យ ឬឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ មុខវិជ្ជាខ្លះមានលក្ខណៈទ្រឹស្តីច្រើនពេក ខ្វះការអនុវត្តជាក់ស្តែង ដែលធ្វើឱ្យសិស្សានុសិស្សពិបាកក្នុងការអនុវត្តចំណេះដឹងដែលខ្លួនបានរៀនទៅក្នុងជីវភាពប្រចាំថ្ងៃ ឬការងារ។ ការបញ្ចូលមុខវិជ្ជាស្តីពីការគិតបែបច្នៃប្រឌិត ការដោះស្រាយបញ្ហា ជំនាញទន់ ឬការអប់រំ STEM នៅមានកម្រិតនៅឡើយ។ គ្រូបង្រៀនជាច្រើនខ្វះឱកាសក្នុងការបណ្តុះបណ្តាលបន្តដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗ និងបច្ចេកវិទ្យាអប់រំ។ ការអភិវឌ្ឍន៍ជំនាញគ្រូបង្រៀនគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញការរៀនសូត្របែបច្នៃប្រឌិត ដោយសារគ្រូបង្រៀនជាគន្លឹះក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្រៅពីបញ្ហាអប់រំផ្ទាល់ កត្តាសេដ្ឋកិច្ច និងសង្គម ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការចូលប្រើប្រាស់សៀវភៅ និងការរៀនសូត្របែបច្នៃប្រឌិតរបស់កុមារ និងយុវជន។ គ្រួសារជាច្រើន ជាពិសេសនៅតាមជនបទ មានជីវភាពខ្វះខាត ដែលធ្វើឱ្យឪពុកម្តាយមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសៀវភៅបន្ថែម សម្ភារៈសិក្សា ឬបញ្ជូនកូនទៅរៀនថ្នាលបំប៉នឯកជនដើម្បីពង្រឹងចំណេះដឹង។ កុមារមួយចំនួនក៏ត្រូវបង្ខំចិត្ត ឈប់រៀន ដើម្បីជួយឪពុកម្តាយរកប្រាក់ចិញ្ចឹមជីវិត ឬប្រកបរបរកសិកម្មផងដែរ ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសដ៏សំខាន់ក្នុងការបន្តការសិក្សា និងការអភិវឌ្ឍខ្លួនឯងប្រកបដោយសក្តានុពល។ នៅតាមសហគមន៍ខ្លះ ការយល់ដឹងអំពីសារៈសំខាន់នៃការអាន និងការរៀនសូត្រពេញមួយជីវិតនៅមានកម្រិតនៅឡើយ។ ឪពុកម្តាយមួយចំនួនមិនបានលើកទឹកចិត្តកូនឱ្យអានសៀវភៅក្រៅពីសៀវភៅសិក្សា ឬមិនបានផ្តល់បរិយាកាសអំណោយផលសម្រាប់ការអានឡើយ ដែលធ្វើឱ្យកុមារខ្វះទម្លាប់អាន និងស្វែងយល់ពីពិភពខាងក្រៅដោយខ្លួនឯង។ បរិយាកាសនៅក្នុងគ្រួសារ និងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការរៀនសូត្រ។ ប្រសិនបើបរិយាកាសមិនអំណោយផល ដូចជាឪពុកម្តាយមិនមានពេលយកចិត្តទុកដាក់ ឬគ្មានកន្លែងសមរម្យសម្រាប់កូនរៀនសូត្រនៅផ្ទះ ឬក៏មានការងារផ្ទះច្រើនពេក នោះការរៀនសូត្ររបស់កុមារអាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ គម្លាតនៃការអភិវឌ្ឍន៍រវាងទីក្រុង និងជនបទកាន់តែខ្លាំង។ តំបន់ទីក្រុងមានឱកាសច្រើនជាងក្នុងការចូលប្រើប្រាស់បណ្ណាល័យល្អៗ ធនធានឌីជីថល គ្រូបង្រៀនដែលមានគុណភាព និងសាលារៀនដែលបំពាក់ដោយសម្ភារៈទំនើប។ ចំណែកឯតំបន់ជនបទវិញ ជួបប្រទះបញ្ហាប្រឈមច្រើនជាង ដែលធ្វើឱ្យសិស្សនៅទីនោះមានឱកាសតិចជាងក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងការរៀនសូត្របែបច្នៃប្រឌិត ប្រកបដោយសមធម៌។ សរុបមក ការចូលប្រើប្រាស់សៀវភៅ និងការរៀនសូត្របែបច្នៃប្រឌិតនៅកម្ពុជានៅតែមានកម្រិតដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងធនធានអប់រំ គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា ព្រមទាំងកត្តាសេដ្ឋកិច្ចសង្គមដ៏ស្មុគស្មាញ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមាន ការសហការគ្នាយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហគមន៍ និងមាតាបិតា ដើម្បីកែលម្អគុណភាពអប់រំ និងធានាថាគ្រប់កុមារទាំងអស់ទទួលបានឱកាសរៀនសូត្រប្រកបដោយសមធម៌ ប្រសិទ្ធភាព និងច្នៃប្រឌិត ដើម្បីកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសជាតិ។